គ្រឿងអលង្ការរបស់ព្រះរាជវង្សានុវង្សនៅសម័យអាណាចក្រខ្មែរ ជាទូទៅ មានរចនាប័ទ្មស្រស់ស្អាត និងពោរពេញដោយអត្ថន័យ។ គ្រឿងអលង្ការទាំងនេះ បង្ហាញពីទ្រព្យសម្បត្តិ អំណាច និងជំនឿលើព្រះពុទ្ធសាសនា ព្រមទាំងព្រហ្មញ្ញសាសនា។ ក្នុងវប្បធម៌ខ្មែរបុរាណ មានការប្រើប្រាស់គ្រឿងអលង្ការដែលផលិតពីវត្ថុធាតុមានតម្លៃដូចជាមាស ប្រាក់ និងត្បូងច្រើនប្រភេទ។ គ្រឿងទាំងនេះមិនត្រឹមតែជាសម្ភារៈសម្រាប់ស្លៀកពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីឋានៈ សាសនា ជំនឿ និងការធ្វើពាណិជ្ជកម្មនាសម័យនោះផងដែរ។ មាស ជាវត្ថុធាតុដ៏សំខាន់សម្រាប់គ្រឿងអលង្ការរបស់រាជវង្សានុវង្ស និងមន្ត្រីដែលមានឋានៈខ្ពង់ខ្ពស់នាសម័យអាណាចក្រខ្មែរ។ មាសត្រូវបានគេចាត់ទុកថាជាធាតុមានតម្លៃខ្ពស់ និងជានិមិត្តសញ្ញានៃភាពចម្រុងចម្រើន។ ក្នុងសម័យអង្គរនឹងមុនសម័យអង្គរ គេប្រើមាសដើម្បីផលិតគ្រឿងអលង្ការដូចជាចិញ្ចៀន ក្រវិល ខ្សែដៃ ខ្សែក ម្កុដ និងកងជើងជាដើម។ គ្រឿងអលង្ការមាសមិនត្រឹមតែលម្អរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តសញ្ញានៃអំណាច ភាពរុងរឿង និងការតភ្ជាប់ជាមួយទេវតាផងដែរ។ ភស្តុតាងជាច្រើនត្រូវបានបង្ហាញតាមរយៈរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទនានាក្នុងសម័យកាលនោះ។ នៅប្រាសាទបន្ទាយស្រីមានចម្លាក់ដែលបង្ហាញពីការពាក់ខ្សែកមាស និងក្រវិល។ ឯនៅប្រាសាទអង្គរវត្តវិញ មានចម្លាក់រូបនាងអប្សរាដែលពាក់ខ្សែកមាសជាច្រើនជាន់។ ក្រៅពីនេះ មាសក៏មានតម្លៃផ្នែកសិល្បៈ និងអត្ថន័យដ៏ជ្រាលជ្រៅដែរ។ ក្នុងពិធីបុណ្យនឹងពិធីមង្គលការ មាសជាសិល្បៈបង្ហាញសិរីសួស្តី ក្តីស្រឡាញ់ បណ្តាការ និងជំនឿលើសំណាងល្អ។ សម្រាប់គ្រួសារ មាសជាទ្រព្យសម្បត្តិដែលត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ ដែលជានិមិត្តសញ្ញានៃមនោសញ្ចេតនា។ សម្រាប់ពិធីសាសនា មាសជារបស់បូជាដល់ព្រះក្នុងវត្ត ដើម្បីសុំសេចក្ដីសុខសាន្តចំរុងចម្រើន។ ការរចនាគ្រឿងអលង្ការមាស គឺជាសិល្បៈដ៏ស៊ីជម្រៅដែលទាក់ទងនឹងអត្តសញ្ញាណជាតិ ការច្នៃប្រឌិត និងសេចក្ដីស្រឡាញ់ចំពោះជីវិត។ វត្ថុទាំងនេះមានទាំងតម្លៃសេដ្ឋកិច្ច វប្បធម៌ និងសិល្បៈក្នុងការលម្អ។ ត្បូង គឺជាគំនិតសិល្បៈដ៏ស្រស់ស្អាតដែលបង្ហាញពីការច្នៃប្រឌិត និងបច្ចេកទេសដ៏ល្អឥតខ្ចោះ។ នៅក្នុងសិល្បៈនៃអាណាចក្រខ្មែរ ត្បូងមានសារៈសំខាន់ណាស់ក្នុងការលម្អរូបរាង និងបង្ហាញអំណាច ព្រមទាំងជានិមិត្តសញ្ញានៃភាពរុងរឿង។ ត្បូងមិនមែនជាថ្មធម្មតានោះទេ តែត្រូវបានកែលម្អជារូបរាងនានា ដើម្បីប្រើប្រាស់ជាគ្រឿងអលង្ការ ឬសម្រាប់តុបតែង។ ត្បូងជាច្រើនប្រភេទត្រូវបានដាក់ជាមួយមាស និងប្រាក់ ដើម្បីបន្ថែមភាពស្រស់ស្អាត និងតម្លៃ។ នៅក្នុងត្រកូលអភិជន ត្បូងពេជ្រជាគ្រឿងដែលមានតម្លៃខ្ពស់បំផុត ហើយត្រូវបានប្រើប្រាស់សម្រាប់ចិញ្ចៀនរៀបការ។ ត្បូងទទឹមដែលមានពណ៌ក្រហម ឬស្រស់ដូចឈាម តំណាងឱ្យក្តីស្រឡាញ់ និងកម្លាំងចិត្ត។ ចំពោះ ត្បូងកណ្ដៀងមានពណ៌ខៀវ ឬបៃតងជានិមិត្តសញ្ញានៃប្រាជ្ញា។ ត្បូងមរកតដែលមានពណ៌បៃតងស្រស់ តំណាងឱ្យធម្មជាតិ និងសុខភាព។ ការរចនាត្បូងជាមួយមាស ឬប្រាក់ក្នុងរចនាប័ទ្មបុរាណ និងក្បាច់ចម្លាក់ខ្មែរ គឺមើលទៅមានភាពលេចធ្លោ។ គ្រឿងទាំងនោះរួមមានចិញ្ចៀន ក្រវិល ខ្សែដៃ ខ្សែក និងខ្សែជើងជាដើម។ ការរចនាគ្រឿងអលង្ការទាំងនោះ ទាមទារឱ្យប្រើត្បូងដែលមានគុណភាពល្អ ពណ៌ស្រស់ថ្លា និងគ្មានការខូចខាត។ ប្រាក់ នៅក្នុងសិល្បៈខ្មែរបុរាណ គឺជាផ្នែកមួយដ៏សំខាន់នៃគ្រឿងអលង្ការដែលបង្ហាញពីភាពប្រណីត និងអស្ចារ្យ។ លើសពីនេះ ប្រាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយមន្ត្រី សាមញ្ញជននាសម័យនោះ សម្រាប់ប្រើក្នុងពិធីសាសនា។ ប្រាក់ គឺជាធាតុរឹងស្រាល មានពណ៌សភ្លឺរលោង ហើយងាយស្រួលច្នៃជាគ្រឿងអលង្ការសាមញ្ញតែមានភាពស្រស់ស្អាត។ គេប្រើប្រាក់សម្រាប់បង្កើតចិញ្ចៀនសម្រាប់ប្រជាជនទូទៅ គ្រឿងសម្រាប់ពិធីបុណ្យ និងគ្រឿងតុបតែង។ គេអាចយកប្រាក់ទៅរចនាជាចិញ្ចៀន ក្រវិល ខ្សែក ខ្សែដៃ និងខ្សែជើង ដោយរួមបញ្ចូលជាមួយត្បូងផងដែរ។ ការរចនាប្រាក់ គឺជាសិល្បៈរស់រវើកដែលបង្ហាញពីអត្តសញ្ញាណជាតិ ជំនាញ និងប៉ិនប្រសប់ ហើយមានអត្ថន័យជ្រាលជ្រៅ។ លង្ហិន និងសំរិទ្ធ គឺជាគ្រឿងផ្សំដែកដែលមានតម្លៃតិចជាង ប៉ុន្តែលេចធ្លោដោយការងារឆ្លាក់ដោយដៃ និងសិល្បៈ។ អ្នកជំនាញសិល្បៈប្រើលង្ហិន ដើម្បីបង្កើតរូបចម្លាក់ឬគ្រឿងសម្រាប់ប្រើក្នុងពិធីបុណ្យនានា។ សរុបមក គ្រឿងអលង្ការដែលបង្កើតពីមាស ត្បូង ប្រាក់ លង្ហិន និងសំរិទ្ធ មិនត្រឹមតែជាគ្រឿងលម្អទេ ប៉ុន្តែវាក៏ជាវត្ថុអនុស្សាវរីយ៍ដែលមានអត្ថន័យផងដែរ។ វត្ថុទាំងនេះក៏ត្រូវបានប្រើប្រាស់ក្នុងពិធីសាសនាផងដែរដូចជា ពិធីបួងសួង ឬពិធីថ្វាយព្រះ។ គ្រឿងអលង្ការបុរាណខ្មែរត្រូវបានគេចាត់ទុកថាជាស្នាដៃសិល្បៈបុរាណដែលតំណាងឲ្យវិញ្ញាណខ្មែរ និងតំណាងឱ្យអត្តសញ្ញាណជាតិ។